ផ្លិតស្លឹកត្នោត និងផ្លិតតាំងលម្អ គឺជាសិប្បកម្មប្រពៃណីរបស់ខ្មែរដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយបានចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។ ផ្លិតទាំងនេះត្រូវបានគេជឿថាមានប្រវត្តិយូរលង់ណាស់មកហើយ តាំងពីសម័យបុរាណមកម្ល៉េះ។ ដើមត្នោតគឺជាដើមឈើជាតិរបស់កម្ពុជា ហើយផ្លិតដែលធ្វើពីស្លឹកត្នោតបានក្លាយជាវត្ថុប្រើប្រាស់ដ៏សំខាន់សម្រាប់ប្រជាជនខ្មែរជាពិសេសនៅក្នុងអាកាសធាតុក្តៅ។ ផ្លិតត្រូវបានប្រើប្រាស់ជាឧបករណ៍បក់ឱ្យល្ហើយដើម្បីកាត់បន្ថយកម្ដៅ និងជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃរបស់កសិករខ្មែរ។ ក្រៅពីការប្រើប្រាស់ជាក់ស្តែង ផ្លិតស្លឹកត្នោតក៏មានរឿងរ៉ាវទាក់ទងនឹង ជំនឿនិងប្រពៃណីខ្មែរ ផងដែរ។ ក្នុងពិធីបុណ្យជាតិមួយចំនួន ផ្លិតត្រូវបានគេយកទៅតុបតែង ឬប្រើប្រាស់ជាគ្រឿងលម្អ។ ផ្លិតតាំងលម្អមានលំនាំល្អវិចិត្រ ដែលជារឿយៗត្រូវបានគេយកទៅតាំងនៅតាមផ្ទះដើម្បីបង្ហាញពីសិល្បៈនិងវប្បធម៌ខ្មែរ។ ម្យ៉ាងទៀត ផ្លិតស្លឹកត្នោតក៏ត្រូវបានគេចាត់ទុកជា និមិត្តរូបនៃភាពសាមញ្ញ និងភាពបរិសុទ្ធ ដែលបានឆ្លុះបញ្ចាំងពីលក្ខណៈរបស់ប្រជាជនខ្មែរផងដែរ។ ជារួមមកផ្លិតមិនមែនត្រឹមតែជាវត្ថុធម្មតាទេ តែវាជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងជាតំណាងឱ្យប្រវត្តិសាស្ត្រខ្មែរ។ ផ្លិតស្លឹកត្នោត និងផ្លិតតាំងលម្អ ត្រូវបានផលិតឡើងយ៉ាងល្អិតល្អន់ដោយដៃ ដែលឆ្លុះបញ្ចាំងពីសិល្បៈសិប្បកម្មរបស់ខ្មែរ។ ផ្លិតទាំងពីរប្រភេទនេះត្រូវបានផលិតឡើងដោយប្រើប្រាស់សម្ភារៈសំខាន់ៗដូចជា ស្លឹកត្នោត ដែលជាសម្ភារៈចម្បង និង ឫស្សី សម្រាប់ធ្វើជាឆ្អឹងរបស់ផ្លិត។ ដំណើរការផលិតគឺធ្វើឡើងដោយដៃ និងទាមទារភាពប៉ិនប្រសប់ខ្ពស់។ អ្នកធ្វើត្រូវចាប់ផ្តើមពី ការរើសស្លឹកត្នោត ដែលមានសភាពល្អ បន្ទាប់មកយកវាទៅ ហាលក្រោមពន្លឺថ្ងៃ ដើម្បីឱ្យស្ងួត និងប្រែជាពណ៌ត្នោតខ្ចី។ បន្ទាប់ពីស្លឹកត្នោតស្ងួតហើយ អ្នកធ្វើត្រូវយកវាទៅ កាត់និងច្នៃម៉ូដ តាមទំហំ និងរាងដែលបានកំណត់។ ដំណាក់កាលបន្ទាប់គឺ ការដេរភ្ជាប់និងរចនា ដែលជាងធ្វើផ្លិតត្រូវប្រើអំបោះដេរភ្ជាប់ផ្នែកនីមួយៗនៃផ្លិត ហើយរចនាលំនាំល្អវិចិត្រលើផ្លិតតាំងលម្អ។ ដំណើរការចុងក្រោយគឺ ការដាក់ឆ្អឹង ដែលធ្វើពីឫស្សី។ ការធ្វើផ្លិតទាំងនេះគឺជាសិល្បៈមួយដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយវាបានបង្ហាញពីភាពប៉ិនប្រសប់របស់ប្រជាជនខ្មែរក្នុងការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដើម្បីបង្កើតផលិតផលដែលមានតម្លៃ។ ផ្លិតស្លឹកត្នោត និងផ្លិតតាំងលម្អ ត្រូវបានបែងចែកជាច្រើនប្រភេទទៅតាមទម្រង់និងការប្រើប្រាស់របស់វា ដែលអាចបែងចែកជាពីរក្រុមធំៗ។ ក្រុមទីមួយគឺ ផ្លិតស្លឹកត្នោតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាប្រភេទផ្លិតទូទៅដែលមានទំហំធំល្មម ហើយមិនសូវមានការរចនាលំនាំច្រើនទេ។ គោលបំណងសំខាន់របស់វាគឺប្រើប្រាស់សម្រាប់ បក់ឱ្យល្ហើយ ដើម្បីកាត់បន្ថយកម្ដៅថ្ងៃ ឬប្រើជាឧបករណ៍ បណ្ដេញសត្វល្អិត និង បក់ភ្លើង នៅពេលចម្អិនអាហារ។ វាមិនត្រឹមតែមានប្រយោជន៍ទេ តែវាក៏ងាយស្រួលរក និងមានតម្លៃថោកសមរម្យផងដែរ។ ក្រុមទីពីរគឺ ផ្លិតតាំងលម្អ ដែលមានលក្ខណៈពិសេសជាងផ្លិតធម្មតា។ វាមានទំហំតូច និងមានការរចនាលំនាំយ៉ាងល្អិតល្អន់ ដោយមានឆ្លាក់រូបសត្វ រូបផ្កា ឬរូបតួអង្គក្នុងរឿងព្រេងនិទានជាដើម។ ផ្លិតប្រភេទនេះត្រូវបានគេប្រើប្រាស់សម្រាប់ តុបតែងលម្អ ក្នុងផ្ទះ ឬការិយាល័យ ដើម្បីបង្ហាញពីសិល្បៈនិងវប្បធម៌ខ្មែរ។ ផ្លិតតាំងលម្អក៏ត្រូវបានគេប្រើប្រាស់ជា វត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។ សរុបមក ផ្លិតស្លឹកត្នោត និងផ្លិតតាំងលម្អ មិនត្រឹមតែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយនៃការបង្ហាញពីអត្តសញ្ញាណ និងប្រពៃណីរបស់ប្រជាជនខ្មែរផងដែរ។ ផ្លិតស្លឹកត្នោត និងផ្លិតតាំងលម្អ ត្រូវបានប្រជាជនខ្មែរពេញនិយមប្រើប្រាស់យ៉ាងទូលំទូលាយ ព្រោះវាមានគុណសម្បត្តិលេចធ្លោជាច្រើន។ គុណសម្បត្តិដ៏សំខាន់បំផុតគឺវាជា ផលិតផលធម្មជាតិ ទាំងស្រុង។ ផ្លិតទាំងនេះធ្វើពីស្លឹកត្នោត ដែលជាផលិតផលធម្មជាតិ ហើយគ្មានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ឡើយ ដែលធ្វើឱ្យវាមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ គុណសម្បត្តិបន្ទាប់គឺផ្លិតស្លឹកត្នោតមានតម្លៃថោកសមរម្យ ដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចមានលទ្ធភាពទិញបាន។ វាក៏ងាយស្រួលរកទិញនៅគ្រប់ទីកន្លែងផងដែរទាំងនៅតាមទីជនបទ និងទីក្រុង។ លើសពីនេះ ផ្លិតមានលក្ខណៈ ពហុមុខងារ។ វាមិនត្រឹមតែសម្រាប់បក់ឱ្យល្ហើយប៉ុណ្ណោះទេ ថែមទាំងអាចប្រើសម្រាប់បក់ភ្លើង គ្របក្បាល ឬជាវត្ថុអនុស្សាវរីយ៍ផងដែរ។ គុណសម្បត្តិចុងក្រោយគឺការផលិតផ្លិតបាន រក្សានូវសិល្បៈនិងប្រពៃណី របស់ខ្មែរ ហើយបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ សរុបមក ផ្លិតស្លឹកត្នោតគឺជាវត្ថុដែលមិនត្រឹមតែមានតម្លៃប្រើប្រាស់ទេ តែវាក៏ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរផងដែរ។ ផ្លិតស្លឹកត្នោត និងផ្លិតតាំងលម្អ មិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឬជាវត្ថុអនុស្សាវរីយ៍នោះទេ ប៉ុន្តែវាបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់ និងសេដ្ឋកិច្ចជាតិផងដែរ។ សិប្បកម្មធ្វើផ្លិតស្លឹកត្នោតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតការងារ សម្រាប់ប្រជាជននៅតាមតំបន់ជនបទ ជាពិសេសសម្រាប់ស្ត្រី។ ការធ្វើផ្លិតគឺជាជំនាញមួយដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយវាបានផ្តល់ប្រាក់ចំណូលបន្ថែមដល់គ្រួសារដើម្បីជួយទ្រទ្រង់ជីវភាព។ ក្រៅពីនេះ ផ្លិតក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើកកម្ពស់វិស័យទេសចរណ៍ផងដែរ។ ផ្លិតតាំងលម្អបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលការលក់របស់វាបានជួយបង្កើនចំណូលសម្រាប់អាជីវករនៅតាមទីកន្លែងទេសចរណ៍។ ជាងនេះទៅទៀត ការផលិតផ្លិតបានជួយ ជំរុញផលិតផលសិប្បកម្មរបស់ខ្មែរ ឲ្យកាន់តែរីកចម្រើន ដោយវាបានជួយរក្សា និងលើកកម្ពស់សិល្បៈប្រពៃណីរបស់ខ្មែរ ហើយបានបើកឱកាសឲ្យផ្លិតតាំងលម្អអាច នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការរួមចំណែកដល់ការនាំចេញសិប្បកម្មរបស់កម្ពុជា។ សរុបមក ផ្លិតស្លឹកត្នោត និងផ្លិតតាំងលម្អ គឺជាឧទាហរណ៍មួយដ៏ល្អដែលបង្ហាញថា សិប្បកម្មប្រពៃណីក៏អាចរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។